បុកសណ្តែកគួរ គឺជាមុខម្ហូបបែបអន្លក់ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជូរ ហឹរ ផ្អែម ប្រៃ លាយឡំនឹងក្លិនឈ្ងុយពីសណ្ដែកគួរនិងគ្រឿងផ្សំផ្សេងៗទៀត។ មុខម្ហូបនេះពេញនិយមញ៉ាំជាមួយបាយស ក៏ដូចជាបន្លែស្រស់ៗដូចជាត្រសក់ ស្ពៃក្ដោប ឬត្រកួន។ របៀបធ្វើបុកសណ្ដែកគួរ យើងអាចបុកជាមួយ សាច់គោ ឬ ត្រីឆ្អើរ ឬ បង្គា ទៅតាមការចូលចិត្តរបស់អ្នក។ ចំពោះគ្រឿងផ្សំមានដូចជាសាច់គោ ត្រីឆ្អើរ ឬបង្គា សណ្ដែកគួរ ខ្ទឹមស ម្ទេសស្រស់ ស្ករស អំបិល ម្សៅស៊ុបឬប៊ីចេង ទឹកត្រី ទឹកអំពិលទុំ សណ្ដែកដីលីង ជីនាងវង ម្ទេសខ្មាំងឬម្ទេសទុំ។ បើសិនជាអ្នកធ្វើជាមួយសាច់គោ ត្រូវយកមកអាំងឱ្យវាឆ្អិនបន្ដិច រួចហាន់ជាចំណិតល្អិតៗ។ ចំណែកឯត្រីឆ្អើរវិញ យកទៅរុំស្លឹកចេកអាំងឱ្យឈ្ងុយ រួចបេះយកតែសាច់និងឆ្កឹះឆ្អឹងចេញឱ្យអស់។ ចុងក្រោយ បើសិនជាអ្នកចម្អិនជាមួយបង្គា ត្រូវយកទៅស្ងោរឱ្យឆ្អិនរួចបកសំបក បើបង្គាធំអាចកាត់ជាកង់ៗ។ កំឡុងពេលអាំង គួរត្រឡប់សាច់ទៅមកនិងលាបទឹកគ្រឿងដែលនៅសល់ជាបន្តបន្ទាប់។ ជំហានបន្ទាប់ យកខ្ទឹមសនិងម្ទេសស្រស់ ដាក់ចូលក្នុងត្បាល់ រួចបុកឱ្យម៉ដ្ឋល្មម។ ក្រោយមក ដាក់ស្ករស អំបិល និងម្សៅស៊ុបចូល បុកច្របល់ជាមួយខ្ទឹមសនិងម្ទេសរហូតដល់ស្កររលាយ។ ហើយដាក់សាច់គោអាំង ត្រីឆ្អើរ ឬបង្គាចូលបុកលាយជាមួយគ្រឿងដែលបានបុករួចនោះ។ យើងត្រូវយកសណ្ដែកគួរ ដែលបានកាត់ហើយដាក់ចូលទៅបុកជាមួយគ្រឿងដដែល តែសូមកុំបុកឱ្យម៉ដ្ឋពេក គ្រាន់តែឱ្យចូលជាតិទៅបានហើយ។ ជាចុងក្រោយ ត្រូវដាក់ ទឹកត្រី និង ទឹកអំពិលទុំ សណ្ដែកដីលីងបុក ជីនាងវងហាន់ល្អិតៗចូល រួចកូរច្របល់ឱ្យសព្វ រូចហើយភ្លក្សមើលរសជាតិ បើចង់បានប្រៃ ផ្អែម ជូរ ហឹរ អាចបន្ថែមគ្រឿងបានតាមការចូលចិត្ត។